ការឈានចូលវ័យ ២០ ឆ្នាំប្លាយនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គឺជាដំណាក់កាលដែលយុវជនត្រូវរែកពុននូវសម្ពាធជុំទិស ទាំងរឿងការងារ សេដ្ឋកិច្ច និងការរំពឹងទុកពីគ្រួសារ។ នៅពេលដែលការបែកបាក់ស្នេហាដំបូងបានកើតឡើងក្នុងអំឡុងពេលនេះ វាប្រៀបដូចជាការបន្ថែមទម្ងន់ដ៏ធ្ងន់ទៅលើស្មារតីដែលកំពុងតែផុយស្រួយស្រាប់។ ស្នេហាដំបូងសម្រាប់យុវជនខ្មែរ ច្រើនតែត្រូវបានគេចាត់ទុកថាជាពិភពលោកទាំងមូល ដែលពោរពេញដោយការលះបង់ និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតរួមគ្នា។ ការបែកបាក់ដំបូងមិនមែនត្រឹមតែជាការបាត់បង់មនុស្សម្នាក់នោះទេ ប៉ុន្តែវាគឺជាការរលាយសាបសូន្យនៃផែនការជីវិតដែលយើងបានគូរវាសឡើងយ៉ាងផ្ចិតផ្ចង់។ នៅក្នុងបរិបទកម្ពុជា ស្នេហាដំបូងជារឿយៗកើតឡើងក្នុងវ័យសិក្សា ឬវ័យទើបចូលធ្វើការ ដែលធ្វើឱ្យវាក្លាយជាគ្រឹះនៃមនោសញ្ចេតនាដ៏ជ្រៅបំផុត។ វិបត្តិអាយុ២០ ឆ្នាំប្លាយចាប់ផ្តើមលេចរូបរាងឡើង នៅពេលដែលយើងមានអារម្មណ៍ថា "បរាជ័យគ្រប់យ៉ាង" ទាំងរឿងស្នេហា និងការកសាងអនាគតឱ្យទាន់វ័យ។ ការយំម្នាក់ឯងក្នុងបន្ទប់ជួលតូចមួយក្នុងទីក្រុងភ្នំពេញ ក្រោយពេលបែកបាក់ បង្ហាញពីអារម្មណ៍ឯកោដ៏សែនជ្រៅនៃជីវិតយុវវ័យសម័យថ្មី។ យើងចាប់ផ្តើមសួរខ្លួនឯងថា តើការខំប្រឹងកសាងជីវិតនេះមានន័យអ្វី បើគ្មានមនុស្សដែលយើងស្រឡាញ់បំផុតនៅក្បែរដើម្បីមើលឃើញភាពជោគជ័យនោះ? សម្ពាធពីឪពុកម្តាយដែលចង់ឃើញកូនមានគូស្រករសមរម្យ បន្ថែមភាពតានតឹងដល់យុវជនដែលកំពុងព្យាយាមព្យាបាលរបួសបេះដូង។ ស្នេហាដំបូងដែលបែកបាក់ក្នុងវ័យនេះ ទុកនូវស្លាកស្នាមដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង និងការមើលឃើញតម្លៃផ្ទាល់ខ្លួន។ ការឈឺចាប់ផ្លូវចិត្តធ្វើឱ្យយុវជនជាច្រើនបាត់បង់ការផ្តោតអារម្មណ៍លើការងារ ដែលជាកត្តាសំខាន់ក្នុងការកសាងស្ថិរភាពសេដ្ឋកិច្ច។ នៅក្នុងទីផ្សារការងារកម្ពុជាដែលមានការប្រកួតប្រជែងខ្ពស់ ការធ្លាក់ចុះនៃផលិតភាពការងារដោយសាររឿងមនោសញ្ចេតនា គឺជាហានិភ័យធំ។ មនុស្សខ្លះជ្រើសរើសការធ្វើការងារលើសកម្លាំង ដើម្បីបំភ្លេចការឈឺចាប់ ប៉ុន្តែវាកាន់តែធ្វើឱ្យវិបត្តិអាយុ២០ ឆ្នាំប្លាយកាន់តែធ្ងន់ធ្ងរ។ ការសម្រេចចិត្តលែងចង់បានភាពរីកចម្រើនក្នុងអាជីព កើតចេញពីអារម្មណ៍ដែលថាអនាគតលែងមានពន្លឺសង្ឃឹមសម្រាប់ពួកគេទៀតហើយ។ យុវជនខ្លះបង្ខំចិត្តបោះបង់ការសិក្សាបន្ត ឬឱកាសការងារនៅក្រៅប្រទេស ដោយសារតែការចងជាប់នឹងអនុស្សាវរីយ៍ដែលមិនទាន់ដោះស្រាយរួច។ វិបត្តិស្នេហាអាចនាំឱ្យមានការសម្រេចចិត្តខុសឆ្គងផ្នែកហិរញ្ញវត្ថុ ដូចជាការចំណាយខ្ជះខ្ជាយដើម្បីកំដរភាពអផ្សុក ឬការលួងចិត្តខ្លួនឯងខុសវិធី។ ការសម្លឹងមើលមិត្តភក្តិដែលទទួលបានជោគជ័យទាំងស្នេហា និងការងារតាមបណ្តាញសង្គម បង្កើតជាអារម្មណ៍ច្រណែន និងការប្រៀបធៀបដែលគ្មានទីបញ្ចប់។ ក្នុងវប្បធម៌ការងារខ្មែរ ការបង្ហាញភាពទន់ជ្រាយត្រូវបានគេមើលរំលង ដែលបង្ខំឱ្យយុវជនត្រូវពាក់ "របាំងមុខនៃភាពរឹងមាំ" ទាំងដែលខាងក្នុងកំពុងខ្ទេចខ្ទាំ ការបាត់បង់ការចង់តស៊ូក្នុងជីវិត ច្រើនតែកើតឡើងលឿនជាងមុន នៅពេលដែលបេះដូងគ្មានបង្គោលដែលត្រូវតោងប្រជែង។ ការឈឺចាប់នៃស្នេហាដំបូងក្លាយជា "ជញ្ជាំង" រារាំងការច្នៃប្រឌិត និងការហ៊ានប្រថុយប្រថានក្នុងអាជីពថ្មីៗ។ នៅក្នុងយុគសម័យឌីជីថល ការបែកបាក់កាន់តែឈឺចាប់ទ្វេដង ដោយសារយើងនៅតែអាចមើលឃើញជីវិតរបស់អ្នកចាស់តាមរយៈ Facebook ឬ Instagram។ ការឃើញអ្នកចាស់មានជីវិតប្រសើរជាងមុន ឬមានអ្នកថ្មីយ៉ាងឆាប់រហ័ស គឺជាការចាក់ទម្លុះរបួសចាស់ឱ្យកាន់តែជ្រៅជាងមុន។ យុវជនកម្ពុជាចំណាយពេលច្រើនម៉ោងក្នុងការ "តាមដាន" ដែលជាសកម្មភាពពន្យារការព្យាបាលចិត្តឱ្យកាន់តែយូរអង្វែង។ និន្នាការបង្ហោះរូបភាពបង្ហាញពី "ជីវិតដ៏ល្អឥតខ្ចោះ" លើអ៊ីនធឺណិត ធ្វើឱ្យអ្នកដែលកំពុងមានវិបត្តិមានអារម្មណ៍ថាខ្លួនឯងជាមនុស្សម្នាក់គត់ដែលកំពុងរងទុក្ខ។ ការបង្ហោះសារសោកសៅ ឬបទចម្រៀងកំដរវិបត្តិ ជួនកាលនាំមកនូវការរិះគន់ ឬការមើលងាយពីអ្នកដទៃ ដែលមិនយល់ពីជម្រៅនៃការឈឺចាប់។ បណ្តាញសង្គមបានប្លន់យក "ពេលវេលាឯកជន" នៃការធ្វើសមាធិ និងការរៀនរស់នៅម្នាក់ឯងរបស់យុវជន។ សម្ពាធពី "ចំនួន Like" និងការរំពឹងទុកពីមហាជន ធ្វើឱ្យការបែកបាក់ស្នេហាក្លាយជារឿងអាម៉ាស់ ជាជាងការរៀនសូត្រពីកំហុស។ ការចង់បង្ហាញឱ្យអ្នកចាស់ឃើញថា "យើងនៅមានជីវិតល្អ" នាំឱ្យមានការសម្តែង និងការបាត់បង់ភាពស្មោះត្រង់ចំពោះអារម្មណ៍ពិតរបស់ខ្លួនឯង។ បច្ចេកវិទ្យាធ្វើឱ្យការ "បំភ្លេច" ក្លាយជាការងារដែលពិបាកបំផុតនៅក្នុងសតវត្សទី ២១ នេះ។ នៅក្នុងគ្រួសារខ្មែរ កូនៗត្រូវបានរំពឹងថានឹងរៀបការ និងមានស្ថិរភាពគ្រួសារនៅមុនវ័យ ៣០ ឆ្នាំ ដើម្បីជួយបង្កើនកិត្តិយសដល់ឪពុកម្តាយ។ នៅពេលស្នេហាដំបូងដែលធ្លាប់តែជាក្តីសង្ឃឹមរបស់ឪពុកម្តាយត្រូវបែកបាក់ យុវជនមានអារម្មណ៍ថាពួកគេបានធ្វើឱ្យអ្នកមានគុណខកបំណង។ ពាក្យសួរនាំពីសាច់ញាតិក្នុងពិធីបុណ្យទានផ្សេងៗ ដូចជា "ពេលណាការ?" បង្កើតជាសម្ពាធផ្លូវចិត្តដ៏ឈឺចាប់សម្រាប់អ្នកដែលទើបបែកបាក់។ ស្ត្រីកម្ពុជាជួបប្រទះសម្ពាធខ្លាំងជាងបុរសទាក់ទងនឹង "អាយុ" និង "ភាពនៅលីវ" ដែលធ្វើឱ្យការបែកបាក់ក្នុងវ័យនេះកាន់តែគួរឱ្យខ្លាច។ ការភ័យខ្លាចការក្លាយជា "ក្រមុំចាស់" ឬ "កំលោះចាស់" ជំរុញឱ្យយុវជនខ្លះបង្ខំចិត្តចាប់យកស្នេហាថ្មីទាំងដែលរបួសចាស់មិនទាន់ជាសះស្បើយ។ ក្នុងសង្គមខ្មែរ ការបែកបាក់ស្នេហាច្រើនតែមិនត្រូវបានគេចាត់ទុកថាជា "បញ្ហាធំ" ដែលត្រូវពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្តឡើយ។ ដំបូន្មានដូចជា "កុំគិតច្រើន" ឬ "រកថ្មីទៅ" គឺជាពាក្យដែលមិនបានជួយអ្វីដល់អ្នកដែលកំពុងធ្លាក់ក្នុងវិបត្តិអាយុ២០ឆ្នាំប្លាយនោះទេ។ ការរស់នៅក្រោមដំបូលផ្ទះជាមួយគ្រួសារ ពេលខ្លះធ្វើឱ្យការយំម្នាក់ឯង ឬការចង់បានកន្លែងស្ងប់ស្ងាត់មានការលំបាក។ យុវជនខ្មែរត្រូវរៀនលាក់បាំងភាពទុក្ខព្រួយ ដើម្បីកុំឱ្យឪពុកម្តាយបារម្ភ ដែលនេះគឺជាការដាក់បន្ទុកផ្លូវចិត្តទ្វេដង។ ការរំពឹងទុកថាបុរសត្រូវតែរឹងមាំ និងមិនត្រូវយំ ធ្វើឱ្យយុវជនបុរសកម្ពុជាជាច្រើនជួបប្រទះវិបត្តិផ្លូវចិត្តដោយស្ងប់ស្ងាត់ និងគ្រោះថ្នាក់។ ការឈឺចាប់នៃស្នេហាដំបូងគឺជា "គ្រូដ៏អាក្រក់" ប៉ុន្តែវាបង្រៀនយើងឱ្យស្គាល់ពីភាពអត់ធ្មត់ និងភាពរឹងមាំនៃបេះដូង។ យើងចាប់ផ្តើមយល់ថា សុភមង្គលពិតប្រាកដមិនគួរផ្ញើលើអ្នកដទៃ ១០០% នោះឡើយ។ ការរៀនស្រឡាញ់ខ្លួនឯង នៅក្នុងវប្បធម៌ដែលឱ្យតម្លៃលើការលះបង់ដើម្បីអ្នកដទៃ គឺជាមេរៀនដ៏ថ្មីស្រឡាងសម្រាប់យុវជនខ្មែរ។ ការចំណាយពេលនៅម្នាក់ឯង ដើរកម្សាន្តតាមខេត្ត ឬចូលរួមការងារស្ម័គ្រចិត្ត ជួយឱ្យយើងមើលឃើញពិភពលោកក្នុងរបៀបថ្មី។ វិបត្តិនេះគឺជាចំណុចរបត់ដែលធ្វើឱ្យយុវជនខ្មែរចាប់ផ្តើមឱ្យតម្លៃលើ "សុខភាពផ្លូវចិត្ត" ស្មើនឹង "សុខភាពផ្លូវកាយ"។ យើងឈប់ស្វែងរកភាពល្អឥតខ្ចោះ ហើយចាប់ផ្តើមទទួលយក "ភាពមិនល្អឥតខ្ចោះ" នៃជីវិត។ ការបែកបាក់ស្នេហាដំបូងបង្រៀនយើងឱ្យស្គាល់ពី "ការព្រលែង"ដែលជាកិច្ចការសំខាន់មួយនៃជីវិត។ យើងចាប់ផ្តើមរើសមិត្តភក្តិដែលជួយលើកទឹកចិត្ត និងយល់ពីតម្លៃរបស់យើងពិតប្រាកដ។ វិបត្តិអាយុ២០ឆ្នាំប្លាយគឺជាការ "ជម្រុះស្លឹកចាស់" ដើម្បីត្រៀមខ្លួនសម្រាប់ "ពន្លកថ្មី" ដែលរឹងមាំជាងមុន។ ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា ស្នេហាដំបូងនៅតែមានឥទ្ធិពលនៅក្នុងការសម្រេចចិត្តទទួលស្នេហាបន្តបន្ទាប់។ ជារឿយៗ យើងយកគុណសម្បត្តិរបស់អ្នកចាស់មកប្រៀបធៀបជាមួយអ្នកថ្មី ដែលនេះគឺជាអន្ទាក់នៃការមិនចេះស្កប់ស្កល់។ ស្លាកស្នាមផ្លូវចិត្តអាចបង្ហាញឡើងតាមរយៈការមិនហ៊ានលះបង់ ១០០% ក្នុងទំនាក់ទំនងថ្មី ដើម្បីការពារខ្លួនពីការឈឺចាប់ម្តងទៀត។ ទីកន្លែងដដែលៗក្នុងទីក្រុងភ្នំពេញ ដូចជាមាត់ទន្លេ ឬហាងកាហ្វេដែលធ្លាប់ទៅ តែងតែដាស់តឿននូវការចងចាំដ៏ឈឺចាប់។ យុវជនខ្លះប្រែជាមានផ្នត់គំនិតអវិជ្ជមានចំពោះអាពាហ៍ពិពាហ៍ និងការកសាងគ្រួសារយូរអង្វែង។ ការឈឺចាប់ដែលមិនទាន់ដោះស្រាយ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត ដែលប៉ះពាល់ដល់អនាគតទាំងមូល។ យើងរៀនរស់នៅជាមួយស្លាកស្នាម ដោយមិនអនុញ្ញាតឱ្យវាគ្រប់គ្រងអនាគតរបស់យើងឡើយ។ ផលប៉ះពាល់យូរអង្វែងដ៏វិជ្ជមានបំផុត គឺការដែលយើងប្រែជាមនុស្សដែលមានមេត្តា និងយល់ចិត្តអ្នកដទៃកាន់តែច្រើន។ ការងើបឈរឡើងវិញពីវិបត្តិអាយុ២០ឆ្នាំប្លាយ ចាប់ផ្តើមពីការទទួលស្គាល់ថា "វាមិនអីទេ ដែលយើងជួបរឿងបែបនេះ"។ យុវជនកម្ពុជាត្រូវរៀននិយាយពាក្យ "សុំទោស" និង "អរគុណ" ដល់ខ្លួនឯងដែលបានឆ្លងកាត់រឿងរ៉ាវដ៏លំបាក។ ការស្វែងរកចំណង់ចំណូលចិត្តថ្មី ដូចជាការហាត់ប្រាណ ការរៀនជំនាញថ្មីគឺជាជំនួយដ៏ល្អ។ ក្តីសង្ឃឹមមិនមែនជាការរង់ចាំឱ្យអ្នកចាស់ត្រឡប់មកវិញទេ តែជាការរង់ចាំឱ្យ "ខ្លួនឯងដ៏រឹងមាំ" ត្រឡប់មកវិញ។ សង្គមកម្ពុជានឹងកាន់តែប្រសើរ ប្រសិនបើយើងចេះបើកចិត្តជជែកអំពីការឈឺចាប់ផ្លូវចិត្តដោយមិនមានការវិនិច្ឆ័យ។ ស្នេហាដំបូងគ្រាន់តែជា "ជំពូកមួយ" នៃសៀវភៅជីវិត មិនមែនជា "សៀវភៅទាំងមូល" នោះទេ។ មានមនុស្សរាប់លាននាក់ទៀតនៅលើពិភពលោកនេះដែលកំពុងរង់ចាំជួបមនុស្សដ៏អស្ចារ្យដូចជារូបអ្នក។ រាល់ការបែកបាក់ គឺជាការរៀបចំផ្លូវសម្រាប់អ្វីដែលល្អជាង និងសមស្របជាងសម្រាប់យើង។ ចូរប្រើប្រាស់វិបត្តិអាយុ២០ឆ្នាំប្លាយឱ្យក្លាយជា "ថាមពល" ក្នុងការជំរុញខ្លួនឯងឱ្យទៅដល់ចំណុចដែលខ្ពស់ជាងមុន។ ជីវិតនៅវែងឆ្ងាយណាស់ ហើយស្នាមញញឹមពិតប្រាកដរបស់អ្នកនឹងត្រឡប់មកវិញនៅថ្ងៃណាមួយមិនខាន។